ការនេសាទនៅកម្ពុជាមានលក្ខណៈពិសេសដោយសារប្រទេសនេះមានទាំងធនធានទឹកសាបដ៏ធំធេង រួមមាន ទន្លេមេគង្គ បឹងទន្លេសាប និងតំបន់ឆ្នេរសមុទ្រដ៏វែង។ ការនេសាទទាំងពីរប្រភេទនេះមានភាពខុសគ្នាជាមូលដ្ឋានទាំងបរិស្ថាន ឧបករណ៍ បច្ចេកទេស និងផលប៉ះពាល់។ បរិស្ថាននេសាទក្នុងប្រទេសកម្ពុជាមានលក្ខណៈចម្រុះណាស់ ដោយបែងចែកជាពីរប្រភេទធំៗ គឺទឹកសាប និងទឹកប្រៃ។ លក្ខណៈទាំងនេះកំណត់ពីប្រភេទសត្វជលផល និងវិធីសាស្ត្រនេសាទដែលប្រើប្រាស់។ ការនេសាទទឹកសាបគឺជាសកម្មភាពដ៏សំខាន់មួយក្នុងប្រទេសកម្ពុជា ដែលធ្វើឡើងនៅតាមប្រភពទឹកសាបគ្រប់ទីកន្លែងក្នុងដីគោក។ វាមានសារៈសំខាន់ណាស់សម្រាប់ជីវភាពប្រជាជនរាប់លាននាក់។ ការនេសាទគឺជាឆ្អឹងខ្នងមួយនៃសេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេសកម្ពុជា ដែលបានចិញ្ចឹមជីវិតប្រជាជនរាប់លាននាក់ជាច្រើនជំនាន់មកហើយ។ ប្រទេសកម្ពុជាមានធនធានជលផលដ៏សម្បូរបែបបំផុត រួមមានទាំងទឹកសាប និងទឹកប្រៃ។ ធនធានទឹកសាបដ៏សំខាន់គឺបឹងទន្លេសាបដ៏ធំល្វឹងល្វើយ ទន្លេមេគង្គ ទន្លេសាប និងបណ្ដាញទន្លេ ព្រែក ស្ទឹងជាច្រើនទៀត។ ចំណែកធនធានទឹកប្រៃវិញ គឺឆ្នេរសមុទ្រដ៏វែងអន្លាយជាប់នឹងឈូងសមុទ្រថៃ ដែលសម្បូរដោយកោះតូចធំជាច្រើន។ ដោយសារតែភូមិសាស្ត្រអំណោយផលបែបនេះហើយ ទើបសកម្មភាពនេសាទបានរីកចម្រើនយ៉ាងខ្លាំងក្លាពេញផ្ទៃប្រទេស។ ការនេសាទមិនត្រឹមតែជាប្រភពអាហារប្រូតេអ៊ីនដ៏សំខាន់សម្រាប់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌ខ្មែរផងដែរ។ មុខម្ហូបខ្មែរជាច្រើនប្រភេទត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងត្រី និងផលិតផលជលផល។ ប្រជាជនដែលរស់នៅតាមមាត់ទន្លេ បឹង និងសមុទ្រ ភាគច្រើនប្រកបរបរនេសាទជាមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ពួកគេបានបង្កើតវិធីសាស្ត្រនេសាទប្លែកៗជាច្រើន ដែលត្រូវបានបន្សល់ទុកពីដូនតា។ វិធីសាស្ត្រទាំងនេះត្រូវបានសម្របទៅតាមលក្ខណៈពិសេសនៃបរិស្ថានទឹកនីមួយៗ។ ឧបករណ៍នេសាទក៏មានភាពចម្រុះផងដែរ រាប់ចាប់ពីឧបករណ៍សាមញ្ញៗ រហូតដល់ឧបករណ៍ទំនើប។ នេសាទទឹកសាបគឺជាសកម្មភាពដ៏សំខាន់មួយដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងជីវភាពរស់នៅ និងវប្បធម៌របស់ប្រជាជនកម្ពុជាតាំងពីយូរលង់ណាស់មកហើយ។ ប្រទេសកម្ពុជាត្រូវបានប្រសិទ្ធពរដោយធនធានទឹកសាបដ៏សម្បូរបែបបំផុត រួមមានបឹងទន្លេសាបដ៏ធំល្វឹងល្វើយ ដែលជាបេះដូងនៃប្រព័ន្ធជលផល។ ក្រៅពីនេះ ក៏មានទន្លេមេគង្គ ទន្លេសាប និងបណ្ដាញទន្លេ ព្រែក ស្ទឹង ព្រមទាំងបឹងបួរតូចៗរាប់មិនអស់។ អាងទឹកធម្មជាតិដ៏ធំធេងទាំងនេះបានបង្កើតជាជម្រកដ៏ល្អសម្រាប់ពូជត្រី និងសត្វទឹកជាច្រើនប្រភេទ ដែលជាប្រភពអាហារប្រូតេអ៊ីនដ៏សំខាន់សម្រាប់ប្រជាជន។ លក្ខណៈភូមិសាស្ត្របែបនេះបានធ្វើឲ្យរបរនេសាទក្លាយជាមុខរបរចិញ្ចឹមជីវិតចម្បងរបស់ប្រជាជនភាគច្រើនដែលរស់នៅតាមដងទន្លេ និងមាត់បឹង។ បរិស្ថានទឹកសាបមានលក្ខណៈពិសេសរបស់វា ដោយសារតែជម្រៅទឹកមិនជ្រៅខ្លាំង ចរន្តទឹកមិនខ្លាំងពេក និងមានការប្រែប្រួលតាមរដូវកាល។ ក្នុងរដូវវស្សា ទឹកទន្លេមេគង្គបានហូរចូលទៅក្នុងបឹងទន្លេសាប រួចជន់លិចវាលស្រែ និងព្រៃលិចទឹកយ៉ាងគំហុក ដែលបង្កើតជាតំបន់ពងកូន និងរកស៊ីរបស់ត្រី។ ក្នុងអំឡុងពេលនេះ ត្រីទឹកសាបមានភាពសម្បូរបែបយ៉ាងខ្លាំង។ ចំណែកឯរដូវប្រាំងវិញ ទឹកបានស្រកចុះ ដែលធ្វើឲ្យត្រីប្រមូលផ្ដុំគ្នានៅតំបន់ទឹកជ្រៅៗ ឬតាមត្រពាំងបឹងបួរ ដែលជាឱកាសល្អសម្រាប់អ្នកនេសាទចាប់ត្រី។ ប្រភេទត្រីទឹកសាបដ៏ល្បីល្បាញ និងពេញនិយមមានដូចជា ត្រីរ៉ស់ ត្រីឆ្ដោ ត្រីអណ្ដែង ត្រីក្រាញ់ ត្រីប្រាចិន ត្រីពោ ត្រីឆ្លាំង ត្រីស្លាត ត្រីក្បាលត្រី និងត្រីប្រម៉ាជាដើម។ ត្រីទាំងនេះសុទ្ធតែមានរសជាតិឆ្ងាញ់ និងត្រូវបានយកមកកែច្នៃជាមុខម្ហូបខ្មែរជាច្រើនប្រភេទ ដូចជា ប្រហុក ផ្អក ទឹកត្រី ឆ្អើរ និងនំបញ្ចុកជាដើម។ ដើម្បីចាប់ត្រីទឹកសាប អ្នកនេសាទខ្មែរបានប្រើប្រាស់វិធីសាស្ត្រ និងឧបករណ៍ជាច្រើនប្រភេទដែលត្រូវបានបង្កើតឡើងដោយឆ្លាតវៃតាំងពីបុរាណកាលមក។ ឧបករណ៍ដ៏ពេញនិយមបំផុតរួមមាន មង ដែលមានក្រឡាទំហំខុសៗគ្នាសម្រាប់ចាប់ត្រីធំតូច។ អួន គឺជាឧបករណ៍នេសាទដ៏ពេញនិយមមួយប្រភេទដែលត្រូវបានប្រើប្រាស់តាំងពីបុរាណកាលមក។ ឧបករណ៍នេះមានរាងដូចសំណាញ់ធំៗ ហើយគេបង់ទម្លាក់ចូលទៅក្នុងទឹកដើម្បីចាប់ត្រី ក្តាម បង្កង ឬសត្វក្នុងទឹកផ្សេងៗទៀត។ អួនត្រូវបានគេប្រើប្រាស់ទាំងនៅក្នុងទឹកសាប ដូចជាទន្លេ បឹង ស្ទឹង និងសមុទ្រផងដែរ។ ការប្រើអួនគឺមានភាពងាយស្រួល ព្រោះវាអាចចាប់សត្វក្នុងទឹកបានច្រើនក្នុងពេលតែមួយ។ សព្វថ្ងៃនេះ អួនក៏ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការនេសាទបែបអាជីវកម្ម និងបែបគ្រួសារផងដែរ។ លប ជាឧបករណ៍សម្រាប់ចាប់ត្រីដែលធ្វើពីកន្ទោង ឬឫស្សី។ វាមានរាងដូចជាកោណហើយមានទ្វារនៅខាងក្នុងដើម្បីឲ្យត្រីចូលបានតែចេញវិញមិនបានទេ។ អ្នកនេសាទនិយមប្រើលបសម្រាប់ចាប់ត្រីនិងបង្កងនៅតាមដងទន្លេឬវាលស្រែ។ ការដាក់លបត្រូវតែមាននុយល្បួង ដូចជាកូនត្រីកំពិសឬក្ដាមតូចៗជាដើម។ ការប្រើលបជាវិធីសាស្ត្រមួយដែលងាយស្រួលនិងមិនប៉ះពាល់ដល់បរិស្ថានខ្លាំងដូច ការប្រើឧបករណ៍នេសាទទំនើបៗ។ សន្ទូច គឺជាឧបករណ៍នេសាទផ្ទាល់ខ្លួន ដែលមានលក្ខណៈសាមញ្ញ និងងាយស្រួលប្រើ។ វាត្រូវបានគេប្រើជាចម្បងសម្រាប់នេសាទកម្សាន្ត និងមិនមែនសម្រាប់នេសាទទ្រង់ទ្រាយធំឡើយ។ អ្នកអាចប្រើសន្ទូចដើម្បីចាប់ត្រីតូចៗនៅតាមរន្ធ ឬព្រៃរាក់នៅក្បែរច្រាំងទន្លេ។ ការនេសាទដោយសន្ទូច គឺពិតជាស័ក្ដិសមសម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់។ ឧបករណ៍នេះមិនតម្រូវឲ្យមានបច្ចេកទេសស្មុគស្មាញច្រើនទេ គ្រាន់តែដោតនុយហើយដាក់នៅតាមរន្ធឬកៀនព្រៃប៉ុណ្ណោះ។ សន្ទូចមួយចំនួនក៏ត្រូវបានគេប្រើសម្រាប់ចាប់បង្កងតាមរូងថ្មផងដែរ។ ការប្រើសន្ទូចអាចជួយឲ្យអ្នកមានអារម្មណ៍រីករាយ និងបន្ធូរអារម្មណ៍ពីភាពតានតឹង។ វាជាវិធីសាស្រ្តនេសាទបែបបុរាណ ដែលនៅតែពេញនិយមរហូតមកដល់បច្ចុប្បន្ន។ មុនពេលប្រើ អ្នកគួរពិនិត្យមើលសន្ទូចឲ្យបានល្អ ដើម្បីប្រាកដថាវានៅតែរឹងមាំ និងមុតស្រួច។ ការនេសាទដោយសន្ទូច មិនត្រឹមតែជាការកម្សាន្តទេ តែវាក៏ជាវិធីល្អមួយដើម្បីរៀនអំពីធម្មជាតិ និងជីវិតសត្វក្នុងទឹកផងដែរ។ ក្រៅពីនេះ ក៏មានឧបករណ៍បុរាណផ្សេងៗទៀតដូចជា ឈ្នាង សម្រាប់ដងទឹកចេញពីត្រពាំង ឬថ្លុក។ ឈ្នាង ជាឧបករណ៍នេសាទមួយប្រភេទដែលត្រូវបានប្រើប្រាស់សម្រាប់ជញ្ជាត់ត្រីនៅតាមវាលស្រែ ឬថ្លុកទឹក។ វាមានរាងដូចកន្ត្រកតូចមួយដែលមានកន្ទុយវែង ងាយស្រួលកាន់។ អ្នកនេសាទបានប្រើឈ្នាងដើម្បីបាចទឹកចេញពីថ្លុកមួយទៅថ្លុកមួយទៀត ដើម្បីចាប់ត្រីដែលនៅសល់ក្នុងនោះ។ ការជញ្ជាត់ត្រីដោយឈ្នាង គឺជារបៀបនេសាទបែបប្រពៃណីរបស់ប្រជាជនខ្មែរនៅជនបទ។ គាត់កំពុងអង្គុយជញ្ជាត់ត្រីនៅក្នុងថ្លុកទឹក ដោយប្រើឈ្នាងយ៉ាងស្ទាត់ជំនាញ។ ឈ្នាង នេះធ្វើពីឫស្សីត្បាញយ៉ាងល្អិតល្អន់ និងមានទម្ងន់ស្រាល។ តាមរយៈការប្រើឈ្នាង គេអាចចាប់បានត្រីគ្រប់ប្រភេទ ដូចជាត្រីក្រាញ់ ត្រីកន្ធរ និងត្រីផ្សេងៗទៀត។ បន្ទាប់ពីជញ្ជាត់អស់ទឹកហើយ គេអាចយកត្រីដែលនៅសល់ក្នុងរន្ធនោះបានយ៉ាងងាយស្រួល។ ទោះបីជាមានម៉ាស៊ីនបូមទឹកក៏ដោយ ក៏មនុស្សចាស់មួយចំនួននៅតែនិយមប្រើឈ្នាងព្រោះវាមានលក្ខណៈសាមញ្ញ។ ឈ្នាង មិនត្រឹមតែជាឧបករណ៍នេសាទទេ ប៉ុន្តែវាក៏ជាផ្នែកមួយនៃជីវភាពប្រចាំថ្ងៃរបស់ប្រជាជននៅតាមជនបទផងដែរ។ ច្បូក គឺជាឧបករណ៍នេសាទដែលងាយស្រួលប្រើប្រាស់សម្រាប់ចាក់ត្រីនៅតាមវាលស្រែ។ វាមានរាងដូចជាខាងលើពីឫស្សី ឬដើមឈើតូចៗ ដោយផ្នែកខាងក្រោមធ្វើអំពីលោហធាតុ។ អ្នកនេសាទប្រើច្បូក ដើម្បីចាក់ត្រីដែលកំពុងហែលទឹកនៅតាមវាស្រែ ជាពិសេសនៅពេលមេឃភ្លៀង។ ការនេសាទដោយច្បូក គឺពិតជាស័ក្ដិសមសម្រាប់មនុស្សចាស់ និងក្មេងៗ។ ភាគច្រើនគេបានយកច្បូកទៅដើរចាក់ត្រីតាមវាលស្រែជាមួយមិត្តភក្តិ ដើម្បីរកត្រីមកធ្វើម្ហូប។ ច្បូក អាចចាប់បានត្រីគ្រប់ប្រភេទដែលមានទំហំតូច និងមធ្យម ដូចជាត្រីក្រាញ់ ត្រីកន្ធរ និងត្រីអណ្ដែងជាដើម។ វិធីសាស្រ្តនេសាទនេះមិនត្រឹមតែជាការកម្សាន្តទេ តែវាក៏ជាផ្នែកមួយនៃជីវភាពប្រចាំថ្ងៃរបស់ប្រជាជននៅជនបទ។ ទោះបីជាបច្ចុប្បន្នមានឧបករណ៍នេសាទទំនើបៗក៏ដោយ ក៏ច្បូកនៅតែត្រូវបានគេប្រើប្រាស់។ ការប្រើប្រាស់ច្បូកតម្រូវឲ្យមានភាពរហ័សរហួន និងការសង្កេតបានល្អដើម្បីចាប់ត្រីឲ្យជាប់។ អង្រុត គឺជាឧបករណ៍នេសាទដែលពេញនិយមមួយ សម្រាប់ចាប់ត្រីតាមវាលស្រែ និងថ្លុកទឹក។ វាមានរាងមូលទ្រវែង ហើយធ្វើពីឫស្សី ឬផ្តៅត្បាញយ៉ាងល្អិតល្អន់។ អ្នកនេសាទបានប្រើអង្រុតដោយដើរយឺតៗនៅក្នុងទឹក ហើយសង្កត់វាចុះទៅដី។ ការក្រុងត្រីដោយអង្រុតគឺជារបៀបនេសាទដ៏ចំណាស់មួយ ដែលនៅតែបន្តប្រើរហូតមកដល់សព្វថ្ងៃ។ អង្រុតនេះអាចចាប់បានត្រីគ្រប់ប្រភេទ ដូចជាត្រីក្រាញ់ ត្រីកន្ធរ និងត្រីឆ្លូញជាដើម។ ឧបករណ៍នេះមានទម្ងន់ស្រាល និងងាយស្រួលកាន់ ដែលធ្វើឲ្យអ្នកនេសាទមិនសូវហត់នឿយ។ ក្មេងៗនៅតាមជនបទចូលចិត្តទៅនេសាទដោយប្រើអង្រុតនៅពេលដែលទឹកស្រក។ អង្រុត មួយចំនួនត្រូវបានរចនាឡើងដើម្បីឲ្យមានច្រកតូចមួយ សម្រាប់យកត្រីចេញបានស្រួល។ ការនេសាទដោយប្រើអង្រុត មិនត្រឹមតែជាការរកត្រីនោះទេ តែវាក៏ជាសកម្មភាពកម្សាន្តដ៏រីករាយមួយផងដែរ។ ទ្រូ គឺជាឧបករណ៍នេសាទដែលគេដាក់នៅតាមមាត់ប្រឡាយ ឬប្រឡាយបង្ហូរទឹក។ វាមានរាងដូចជាកន្ត្រកវែង និងមានច្រកនៅខាងក្នុង ដើម្បីការពារកុំឲ្យត្រីចេញវិញបាន។ អ្នកនេសាទបានយកទ្រូទៅដាក់នៅកន្លែងដែលមានទឹកហូរ ហើយរង់ចាំឲ្យត្រីចូល។ ការដាក់ទ្រូ មិនតម្រូវឲ្យមានការអង្គុយចាំយាមជាប់នោះទេ គឺគ្រាន់តែដាក់ចោលហើយត្រឡប់មកមើលពេលក្រោយ។ ទ្រូ ត្រូវបានធ្វើឡើងពីឫស្សី ឬវល្លិ៍ត្បាញយ៉ាងល្អិតល្អន់ និងប្រើបានយូរ។ ត្រីតូចៗដូចជាត្រីកែស ត្រីរស់ និងកន្ធរ តែងតែចូលទៅក្នុងទ្រូដោយមិនដឹងខ្លួន។ តាមរយៈការដាក់ទ្រូ គេអាចចាប់ត្រីបានច្រើន ហើយងាយស្រួលទៀតផង។ ទ្រូ នេះមានភាពធន់ ហើយអាចទប់ទល់នឹងកម្លាំងទឹកហូរបានយ៉ាងល្អ។ នៅពេលទឹកស្រក អ្នកនេសាទបានទៅលើកទ្រូដើម្បីយកត្រីដែលជាប់នៅខាងក្នុង។ ការប្រើប្រាស់ទ្រូ គឺជារបៀបនេសាទដ៏ចំណាស់មួយដែលបន្សល់ទុកពីដូនតារបស់យើង។ សំណាញ់ស្បៃ គឺជាសំណាញ់នេសាទដ៏ពេញនិយមមួយ សម្រាប់ចាប់យកកូនត្រីតូចៗ។ វាត្រូវបានគេធ្វើឡើងពីអំបោះ ឬសរសៃនីឡុងល្អិតៗ ដែលមានរន្ធតូចជាងសំណាញ់ធម្មតា។ អ្នកនេសាទបានប្រើសំណាញ់ស្បៃ ដើម្បីអូសនៅតាមមាត់បឹង ឬដងអូរដែលមានទឹកថ្លា។ ការអូសសំណាញ់ស្បៃ តម្រូវឲ្យមានមនុស្សយ៉ាងតិចពីរនាក់ ដើម្បីកាន់ចុងសងខាង។ គាត់បានយកសំណាញ់ស្បៃមកអូសយ៉ាងយឺតៗនៅក្នុងទឹក ដើម្បីកុំឲ្យកូនត្រីរត់រួចចេញពីស្បៃ។ សំណាញ់ស្បៃ មិនត្រឹមតែចាប់បានកូនត្រីទេ ថែមទាំងអាចចាប់បានបង្គាតូចៗ និងកូនកន្ធាយទៀតផង។ ការប្រើសំណាញ់ស្បៃ ត្រូវបានគេប្រើច្រើននៅរដូវប្រាំង ពេលដែលទឹកចាប់ផ្ដើមស្រក។ បន្ទាប់ពីអូសរួច គេត្រូវរៀបចំសំណាញ់ស្បៃឲ្យបានស្អាត និងហាលថ្ងៃ ដើម្បីកុំឲ្យខូច។ សំណាញ់ស្បៃ គឺជាឧបករណ៍ដ៏សំខាន់មួយសម្រាប់ប្រជាជននៅតាមជនបទ ដើម្បីរកម្ហូបប្រចាំថ្ងៃ។ ឧបករណ៍នេសាទទឹកសាបទាំងនេះមានទំហំតូចល្មម ងាយស្រួលយួរតាមខ្លួន និងមានតម្លៃសមរម្យ ដែលស័ក្តិសមសម្រាប់ជីវភាពរបស់អ្នកនេសាទជនបទ។ ការនេសាទទឹកសាបមានសារៈសំខាន់យ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចសហគមន៍ជនបទ ដោយបានផ្ដល់ប្រាក់ចំណូលជាប្រចាំសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។ ប្រាក់ដែលរកបានពីការលក់ត្រីជួយផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃ ដូចជាថ្លៃម្ហូបអាហារ ថ្លៃសិក្សារបស់កូនៗ និងថ្លៃព្យាបាលជំងឺជាដើម។ លើសពីនេះ នេសាទទឹកសាបក៏ជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ខ្មែរ ដែលជាការបន្តវេនពីមួយជំនាន់ទៅមួយជំនាន់នូវចំណេះដឹង និងបទពិសោធន៍។ ឪពុកម្តាយតែងតែបង្រៀនកូនចៅអំពីបច្ចេកទេសនេសាទ ប្រភេទត្រី និងការថែរក្សាឧបករណ៍នេសាទ។ ទោះជាយ៉ាងណាក៏ដោយ វិស័យនេសាទទឹកសាបក៏កំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនផងដែរ។ ការនេសាទហួសកម្រិត ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចជា ឧបករណ៍ឆក់ ថ្នាំពុល និងសំណាញ់ក្រឡាល្អិតៗ បានធ្វើឲ្យធនធានជលផលមានការថយចុះយ៉ាងខ្លាំង។ បញ្ហាបំពុលបរិស្ថានពីកាកសំណល់ឧស្សាហកម្ម និងកាកសំណល់ប្លាស្ទិកក៏បានជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ជីវិតសត្វទឹក។ បម្រែបម្រួលអាកាសធាតុ និងការប្រែប្រួលកម្រិតទឹកក៏ជាកត្តាមួយដែលប៉ះពាល់ដល់ទិន្នផលនេសាទ។ ដូច្នេះ រាជរដ្ឋាភិបាលនិងអង្គការមិនមែនរដ្ឋាភិបាលកំពុងរួមគ្នាជំរុញការនេសាទប្រកបដោយនិរន្តរភាព ដើម្បីការពារ និងអភិរក្សធនធានជលផលទឹកសាបដ៏មានតម្លៃនេះ។ ការអប់រំប្រជាជនអំពីច្បាប់ជលផល និងការប្រើប្រាស់ឧបករណ៍ត្រឹមត្រូវគឺជាវិធានការសំខាន់មួយ។ ការបង្កើតសហគមន៍នេសាទដែលមានការគ្រប់គ្រងល្អក៏ជួយលើកកម្ពស់ការយល់ដឹង និងការចូលរួមក្នុងការថែរក្សាធនធានធម្មជាតិ។ គោលបំណងចុងក្រោយគឺដើម្បីធានាថាធនធានត្រីទឹកសាបនៅតែមានភាពសម្បូរបែបសម្រាប់មនុស្សជំនាន់ក្រោយ និងរក្សាតុល្យភាពបរិស្ថានធម្មជាតិឲ្យបានគង់វង្ស។ ការអនុវត្តន៍កសិ-ជលផលក៏ជាមធ្យោបាយមួយក្នុងការកាត់បន្ថយសម្ពាធលើការនេសាទធម្មជាតិ។ នេសាទសមុទ្រគឺជាសកម្មភាពមួយដ៏សំខាន់ និងជាផ្នែកដែលមិនអាចខ្វះបាននៃជីវភាពរស់នៅរបស់ប្រជាជននៅតាមតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា។ ប្រទេសនេះមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតប្រវែងជិត ៤៤០ គីឡូម៉ែត្រ ដែលលាតសន្ធឹងជាប់នឹងឈូងសមុទ្រថៃ និងសម្បូរដោយកោះតូចធំជាច្រើន។ ដែនសមុទ្រដ៏ធំធេងនេះបានក្លាយជាជម្រកដ៏ល្អសម្រាប់ពូជត្រី និងសត្វសមុទ្រជាច្រើនប្រភេទ ដែលមានលក្ខណៈខុសប្លែកពីសត្វទឹកសាប។ ដោយសារតែលក្ខខណ្ឌភូមិសាស្ត្រអំណោយផលបែបនេះហើយ ទើបរបរនេសាទសមុទ្របានរីកចម្រើនយ៉ាងខ្លាំងក្លានៅតាមបណ្ដាខេត្តជាប់មាត់សមុទ្រដូចជា កោះកុង ព្រះសីហនុ កំពត និងកែប។ សមុទ្រនេះមានលក្ខណៈពិសេសរបស់វា ដោយសារតែជម្រៅទឹកជ្រៅ ចរន្តទឹកខ្លាំង រលកធំៗ និងមានជាតិប្រៃ។ លក្ខខណ្ឌអាកាសធាតុនៅសមុទ្រអាចផ្លាស់ប្តូរបានភ្លាមៗដោយមិនអាចទាយទុកមុនបាន ដែលបង្កជាហានិភ័យខ្ពស់ដល់អ្នកនេសាទ។ ផ្ទៃសមុទ្រល្វឹងល្វើយទាមទារឲ្យអ្នកនេសាទមានជំនាញច្បាស់លាស់ និងការប្រុងប្រយ័ត្នខ្ពស់។ ប្រភេទសត្វសមុទ្រដែលរស់នៅទីនេះក៏មានភាពចម្រុះផងដែរ រាប់ចាប់ពីត្រីតូចៗ រហូតដល់ត្រីធំៗ និងសត្វសមុទ្រកម្រ។ ត្រីសមុទ្រល្បីៗមានដូចជា ត្រីអាំងកឺយ ត្រីដាវ ត្រីឆ្លាម និងអន្ទង់សមុទ្រជាដើម។ ក្រៅពីត្រី ក៏មានសត្វសមុទ្រដ៏ពេញនិយមផ្សេងទៀតដូចជា ក្តាម បង្គា មឹក បង្កង គ្រំ និងខ្យងសមុទ្រជាដើម។ សត្វទាំងនេះសុទ្ធតែមានតម្លៃខ្ពស់នៅលើទីផ្សារ ហើយជាប្រភពចំណូលដ៏ធំ។ ដើម្បីចាប់ត្រី និងសត្វសមុទ្រ អ្នកនេសាទខ្មែរបានប្រើប្រាស់វិធីសាស្ត្រ និងឧបករណ៍ជាច្រើនប្រភេទដែលត្រូវបានបង្កើតឡើងដើម្បីសម្របតាមបរិស្ថានសមុទ្រ។ ឧបករណ៍ដ៏ពេញនិយមបំផុតរួមមាន មងសមុទ្រ ដែលមានទំហំធំវែងជាងមងទឹកសាប និងធ្វើពីសម្ភារៈរឹងមាំដើម្បីទ្រាំទ្រនឹងកម្លាំងរលក និងទម្ងន់ត្រីធំៗ។ មងទាំងនេះត្រូវបានគេដាក់ដោយប្រើទូកធំៗ និងឧបករណ៍ពិសេសដូចជារ៉កអូសមង។ សំណាញ់អូស គឺជាឧបករណ៍នេសាទដែលមានលក្ខណៈធំ ហើយត្រូវបានប្រើប្រាស់នៅតំបន់ទឹកជ្រៅដូចជាទន្លេ ឬសមុទ្រ។ វាត្រូវបានគេដាក់ចុះទៅក្នុងទឹក រួចទាញដោយទូក ឬនាវាធំៗ ដើម្បីចាប់ត្រីក្នុងបរិមាណច្រើន។ អ្នកនេសាទត្រូវមានជំនាញ និងកម្លាំងខ្លាំងក្នុងការប្រើប្រាស់សំណាញ់អូសនេះ។ ការប្រើសំណាញ់អូសអាចចាប់បានត្រីគ្រប់ប្រភេទ និងគ្រប់ទំហំដែលនៅតាមបាតសមុទ្រ ឬទន្លេ។ គាត់បានចេញទៅនេសាទដោយប្រើសំណាញ់អូសនៅពេលយប់ ព្រោះជាពេលវេលាដែលត្រីចេញរកចំណី។ សំណាញ់អូសខ្លះអាចមានទម្ងន់ធ្ងន់ណាស់ ហើយតម្រូវឲ្យប្រើគ្រឿងចក្រក្នុងការទាញ។ ការប្រើប្រាស់សំណាញ់អូសច្រើនពេកអាចបណ្ដាលឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីក្នុងទឹក។ រដ្ឋាភិបាលបានដាក់កម្រិតលើការប្រើសំណាញ់អូសនៅតំបន់មួយចំនួន ដើម្បីការពារធនធានជលផល។ សំណាញ់អូស ត្រូវបានធ្វើពីសរសៃអំបោះ ឬជ័រនីឡុង ដែលមានភាពរឹងមាំ និងជាប់បានយូរ។ ទោះបីជាការប្រើសំណាញ់អូសអាចរកចំណូលបានច្រើនក៏ដោយ ក៏វាជាការនេសាទដែលគួរតែធ្វើឡើងដោយមានការទទួលខុសត្រូវ។ សន្ទូចបណ្ដែត គឺជាឧបករណ៍នេសាទមួយប្រភេទដែលត្រូវបានប្រើប្រាស់នៅតំបន់ទឹកជ្រៅ ឬតំបន់ដែលមានចរន្តទឹកហូរតិចៗ។ វាមានលក្ខណៈពិសេសត្រង់ថា វាមិនប្រើទម្ងន់ធ្ងន់ដើម្បីទម្លាក់នុយទៅបាតទេ តែប្រើទង់បណ្ដែតដើម្បីឲ្យនុយអណ្ដែតតាមកម្រិតដែលចង់បាន។ អ្នកនេសាទបានប្រើសន្ទូចបណ្ដែតនៅពេលព្រឹកព្រលឹម ដើម្បីចាប់ត្រីដែលចេញរកស៊ីនៅស្រទាប់ទឹកខាងលើ។ ការប្រើសន្ទូចបណ្ដែតទាមទារឲ្យមានការសង្កេតមើលទង់បណ្ដែត ព្រោះពេលត្រីស៊ីនុយ ទង់នឹងលិចចុះ។ គាត់បានដោតនុយចូលទៅក្នុងទំពក់ រួចបោះសន្ទូចបណ្ដែតចូលទៅក្នុងទឹក។ សន្ទូចបណ្ដែតមានទម្ងន់ស្រាល និងងាយស្រួលកាន់ ដែលធ្វើឲ្យវាងាយស្រួលប្រើសម្រាប់អ្នកនេសាទគ្រប់វ័យ។ ប្រភេទសន្ទូចបណ្ដែតខ្លះមានទង់ពណ៌ភ្លឺៗ ដែលងាយស្រួលមើលពីចម្ងាយ។ វិធីសាស្ត្រនេសាទនេះគឺមានប្រសិទ្ធភាពសម្រាប់ចាប់ត្រីដូចជា ត្រីរ៉ស់ ត្រីឆ្ដោ និងត្រីផ្សេងៗទៀត។ ការប្រើសន្ទូចបណ្ដែតធ្វើឲ្យយើងមានអារម្មណ៍រីករាយ និងបន្ធូរអារម្មណ៍ពីភាពតានតឹងបាន។ ទោះបីជាបច្ចេកវិទ្យាទំនើបបានរីកចម្រើនក៏ដោយ ក៏ការនេសាទដោយសន្ទូចបណ្ដែតនៅតែជាវិធីសាស្ត្រដែលពេញនិយមសម្រាប់អ្នកចូលចិត្តនេសាទកម្សាន្ត។ សម្រាប់សត្វសមុទ្រដែលរស់នៅតាមបាតសមុទ្រដូចជាក្តាម និងបង្គា គេប្រើ អន្ទាក់ក្តាម ឬអន្ទាក់បង្គា ដែលធ្វើពីដែក ឬសម្ភារៈរឹងមាំផ្សេងទៀត។ ការប្រើប្រាស់អន្ទាក់ទាំងនេះទាមទារទូកធំៗ ដើម្បីយកទៅដាក់នៅកណ្ដាលសមុទ្រ។ ចំពោះអ្នកនេសាទកម្សាន្ត គេក៏ប្រើ ការបាញ់ត្រីក្រោមទឹក ដែលតម្រូវឲ្យមានជំនាញហែលទឹក មុជទឹក និងប្រើឧបករណ៍បាញ់ត្រីក្រោមទឹកទំនើប។ ការនេសាទសមុទ្រទាមទារការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ដូចជាប្រព័ន្ធ GPS សម្រាប់កំណត់ទីតាំង និងកម្លាំងពលកម្មច្រើន។ អ្នកនេសាទសមុទ្រត្រូវមានជំនាញក្នុងការមើលផែនទីសមុទ្រ ដឹងពីទិសខ្យល់ ចរន្តទឹក និងជំនោរ។ ពួកគេក៏ត្រូវចេះប្រើប្រាស់ និងជួសជុលម៉ាស៊ីនទូកនៅកណ្ដាលសមុទ្រផងដែរ។ លើសពីនេះ ឧបករណ៍សម្រាប់ការពារខ្លួនពីគ្រោះថ្នាក់ដូចជា អាវពោង ឧបករណ៍សង្គ្រោះបឋម និងវិទ្យុទំនាក់ទំនង ក៏ចាំបាច់ត្រូវត្រៀមទុកជាមុនដើម្បីសុវត្ថិភាព។ ការនេសាទសមុទ្រមានសារៈសំខាន់យ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចជាតិ ដោយបានផ្ដល់ប្រាក់ចំណូលយ៉ាងច្រើនដល់ប្រជាជន និងចូលរួមចំណែកក្នុងការនាំចេញផលិតផលជលផលទៅកាន់ទីផ្សារអន្តរជាតិ។ ទោះជាយ៉ាងណាក៏ដោយ វិស័យនេសាទសមុទ្រក៏កំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនផងដែរ។ ការនេសាទហួសកម្រិតគឺជាបញ្ហាដ៏ធំបំផុតមួយ ដែលធ្វើឲ្យធនធានជលផលមានការថយចុះគួរឲ្យកត់សម្គាល់។ ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចជា ការឆក់ ការបំពុលដោយជាតិគីមី និងសំណាញ់ក្រឡាល្អិតៗ ក៏បានបំផ្លាញពូជត្រី និងប្រព័ន្ធអេកូឡូស៊ីសមុទ្រយ៉ាងធ្ងន់ធ្ងរផងដែរ។ បញ្ហាបំពុលបរិស្ថានពីកាកសំណល់ប្លាស្ទិក កាកសំណល់ឧស្សាហកម្ម និងប្រេងក៏ជាកត្តាមួយដែលប៉ះពាល់ដល់ជីវិតសត្វសមុទ្រ។ បម្រែបម្រួលអាកាសធាតុ និងការឡើងកម្ពស់ទឹកសមុទ្រក៏បានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់តំបន់ឆ្នេរ និងទិន្នផលនេសាទ។ ដូច្នេះ រាជរដ្ឋាភិបាលនិងអង្គការមិនមែនរដ្ឋាភិបាលកំពុងរួមគ្នាជំរុញការនេសាទប្រកបដោយនិរន្តរភាព។ វិធានការនានាត្រូវបានដាក់ចេញដើម្បីការពារ និងអភិរក្សធនធានជលផលសមុទ្រ។ ការអប់រំប្រជាជនអំពីច្បាប់ជលផល និងការប្រើប្រាស់ឧបករណ៍ត្រឹមត្រូវក៏ជាផ្នែកមួយដ៏សំខាន់ផងដែរ។ ការបង្កើតតំបន់អភិរក្សសមុទ្រ និងការគ្រប់គ្រងការនេសាទឲ្យបានត្រឹមត្រូវ គឺជាគន្លឹះដើម្បីធានាអនាគតនៃវិស័យនេះ។ គោលបំណងចុងក្រោយគឺដើម្បីធានាថាធនធានត្រីសមុទ្រនៅតែមានភាពសម្បូរបែបសម្រាប់មនុស្សជំនាន់ក្រោយ និងរក្សាតុល្យភាពបរិស្ថានធម្មជាតិឲ្យបានគង់វង្សជានិច្ច។ ការនេសាទសមុទ្រ និងនេសាទទឹកសាបនៅកម្ពុជាក៏មានភាពខុសគ្នាដ៏សំខាន់ៗផ្សេងទៀត ដែលឆ្លុះបញ្ចាំងពីលក្ខណៈប្លែកៗនៃសកម្មភាពទាំងពីរនេះ។ ភាពខុសគ្នាទាំងនេះកំណត់ពីរបៀបរស់នៅ ជំនាញ តម្លៃឧបករណ៍ និងហានិភ័យរបស់អ្នកនេសាទ។ ជាបឋម សុវត្ថិភាព និងហានិភ័យ គឺជាចំណុចខុសគ្នាដ៏ធំមួយដែលអ្នកនេសាទត្រូវតែគិតគូរ។ ការនេសាទទឹកសាបមានហានិភ័យទាបជាងច្រើន ព្រោះបរិស្ថានទឹកសាបមានលក្ខណៈស្ងប់ស្ងាត់ ទឹកមិនសូវជ្រៅ ហើយតែងតែនៅជិតច្រាំងឬផ្ទះសម្បែង។ អ្នកនេសាទអាចងាយស្រួលរកជំនួយនៅពេលមានបញ្ហា។ ផ្ទុយទៅវិញ ការនេសាទសមុទ្រវិញមានគ្រោះថ្នាក់ខ្ពស់ និងប្រឈមនឹងហានិភ័យច្រើនជាង។ អ្នកនេសាទសមុទ្រត្រូវប្រឈមមុខនឹងរលកធំៗ ខ្យល់ព្យុះភ្លាមៗ ព្យុះភ្លៀង បញ្ហាម៉ាស៊ីនទូកខូចនៅកណ្តាលសមុទ្រ និងការបាត់បង់ទិសដៅក្នុងមហាសមុទ្រដ៏ធំល្វឹងល្វើយ។ ហេតុដូច្នេះ ជំនាញនៃការហែលទឹក ជំនាញសង្គ្រោះបន្ទាន់ និងឧបករណ៍សុវត្ថិភាពដូចជា អាវពោង និងវិទ្យុទាក់ទង គឺចាំបាច់ណាស់សម្រាប់អ្នកនេសាទសមុទ្រ។ បន្ទាប់មកទៀតគឺ ជំនាញ និងចំណេះដឹង ដែលទាមទារ។ អ្នកនេសាទទឹកសាបត្រូវចេះមើលដី ស្គាល់ពីទម្លាប់រស់នៅរបស់ត្រីតាមរដូវកាលនីមួយៗ ដឹងពីទីតាំងពួនសម្ងំរបស់ត្រីនៅតាមដងទន្លេ ឬបឹង និងចេះប្រើប្រាស់នុយធម្មជាតិដែលស័ក្តិសម។ ពួកគេមានជំនាញក្នុងការមើលឃើញផ្លូវត្រី និងដាក់លប ឬមងបានយ៉ាងត្រឹមត្រូវតាមលក្ខណៈពិសេសរបស់ត្រី។ ចំណែកអ្នកនេសាទសមុទ្រវិញ ត្រូវមានជំនាញខ្ពស់ក្នុងការប្រើប្រាស់ប្រព័ន្ធ GPS មើលផែនទីសមុទ្រ ដឹងពីទិសខ្យល់ ចរន្តទឹកសមុទ្រ និងជំនោរទឹកឡើងចុះ។ ពួកគេត្រូវចេះប្រើប្រាស់ឧបករណ៍នេសាទទំនើបៗ ចេះជួសជុលម៉ាស៊ីនទូកនៅកណ្ដាលសមុទ្រ និងចេះវិភាគអាកាសធាតុដើម្បីសម្រេចចិត្តចេញរកស៊ី។ មួយទៀតគឺ ឧបករណ៍ និងការចំណាយ។ ឧបករណ៍នេសាទទឹកសាបមានទំហំតូច ងាយស្រួលយួរតាមខ្លួន និងមានតម្លៃថោកជាងច្រើនដង។ សន្ទូចទឹកសាបមានទំហំតូច ខ្សែសន្ទូចក៏មិនសូវរឹងមាំដូចសន្ទូចសមុទ្រឡើយ ដោយសារត្រីទឹកសាបមិនសូវមានកម្លាំងខ្លាំង។ ផ្ទុយទៅវិញ ឧបករណ៍នេសាទសមុទ្រមានទំហំធំជាង ធន់ជាង ធ្វើពីសម្ភារៈធ្ងន់ និងមានតម្លៃថ្លៃជាងច្រើនដង។ ទូកនេសាទសមុទ្រត្រូវមានម៉ាស៊ីនធំ កម្លាំងខ្លាំង និងឧបករណ៍សុវត្ថិភាពច្រើន។ ការចំណាយលើប្រេងឥន្ធនៈសម្រាប់ទូកនេសាទសមុទ្រក៏ខ្ពស់ជាងដែរ ដោយសារតែចម្ងាយឆ្ងាយដែលត្រូវធ្វើដំណើរ។ ត្រីទឹកសាបមានរស់ជាតិឆ្ងាញ់សម្រាប់ម្ហូបខ្មែរ ហើយមានលក់នៅតាមទីផ្សារទូទាំងប្រទេសក្នុងតម្លៃសមរម្យ។ ចំណែកត្រីសមុទ្រវិញមានទំហំធំ ខ្លាញ់ច្រើន និងមានរសជាតិប្រៃស្រាលៗដែលប្លែកពីត្រីទឹកសាប។ ត្រីសមុទ្រខ្លះអាចត្រូវបានគេនាំចេញទៅកាន់ទីផ្សារបរទេសទៀតផង ដែលនាំមកនូវប្រាក់ចំណូលច្រើនដល់ប្រទេស។ ផលិតផលសមុទ្រដូចជាក្តាម បង្គា មឹក ក៏មានតម្លៃថ្លៃជាងត្រីទឹកសាបផងដែរ។ ការនេសាទទឹកសាបងាយរងផលប៉ះពាល់ពីការបំពុលទឹកដោយកាកសំណល់ឧស្សាហកម្ម និងកសិកម្ម។ ការនេសាទហួសកម្រិតដោយប្រើឧបករណ៍ខុសច្បាប់ក៏ធ្វើឲ្យធនធានត្រីទឹកសាបថយចុះយ៉ាងឆាប់រហ័ស។ ចំណែកការនេសាទសមុទ្រវិញ ប្រឈមនឹងបញ្ហាបំពុលដោយកាកសំណល់ប្លាស្ទិក និងការនេសាទខ្នាតធំដោយប្រើសំណាញ់អូសដែលបំផ្លាញប្រព័ន្ធអេកូឡូស៊ីបាតសមុទ្រ។ ការគ្រប់គ្រង និងការអភិរក្សធនធានជលផលប្រកបដោយនិរន្តរភាព គឺជាកត្តាដ៏ចាំបាច់បំផុតសម្រាប់ទាំងពីរប្រភេទ។ ការអនុវត្តន៍ច្បាប់ជលផលយ៉ាងម៉ឺងម៉ាត់ និងការអប់រំប្រជាពលរដ្ឋអំពីការការពារបរិស្ថានទឹក គឺជាដំណោះស្រាយគន្លឹះសម្រាប់អនាគតដ៏ល្អប្រសើរ។